សិល្បៈស្ថាបត្យកម្មខ្មែរក្នុងសម័យអង្គរ គឺជាយុគសម័យដ៏រុងរឿងបំផុតដែលបានបន្សល់ទុកនូវប្រាសាទថ្មដ៏មហិមា និងល្អវិចិត្ររាប់រយជាមរតកវប្បធម៌រហូតមកដល់សព្វថ្ងៃ។ ក្នុងសម័យកាលនោះ បច្ចេកទេសសាងសង់ដោយ ថ្មភក់ ត្រូវបានអភិវឌ្ឍដល់កម្រិតកំពូល រួមជាមួយការច្នៃប្រឌិតក្បាច់ចម្លាក់ដ៏សម្បូរបែប រចនាបថនីមួយៗបានបង្ហាញពីការវិវត្តន៍ និងលក្ខណៈពិសេសរៀងៗខ្លួន។ រចនាបថបន្ទាយស្រីចាប់ពី គ.ស ៩៦៨ ដល់ គ.ស ១០០១ ពាក់កណ្ដាលទី២ នៃសតវត្សរ៍ទី១០។ រចនាបថបន្ទាយស្រី ជាកម្រងរចនាបថដ៏លេចធ្លោមួយក្នុងសម័យអង្គរ ដែលបានចាប់ផ្ដើមឡើងនៅពាក់កណ្ដាលទី២ នៃសតវត្សរ៍ទី១០។ ឈ្មោះរចនាបថនេះត្រូវបានដាក់តាមឈ្មោះ ប្រាសាទបន្ទាយស្រី ដែលជាស្នាដៃឯកក្នុងសម័យកាលនេះ ហើយត្រូវបានគេចាត់ទុកថាជា "គុជខ្យងនៃសិល្បៈខ្មែរ" ដោយសារភាពល្អល្អះនៃក្បាច់ចម្លាក់របស់វា។ រចនាបថនេះត្រូវបានទទួលឥទ្ធិពលពីសម័យកាលមុនៗ ហើយក៏បានជះឥទ្ធិពលដល់រចនាបថក្រោយៗផងដែរ។ លក្ខណៈពិសេសនៃរចនាបថបន្ទាយស្រីមានជាច្រើន និងសម្ភារៈសំណង់ក្នុងរចនាបថបន្ទាយស្រីក្នុងរចនាបថបន្ទាយស្រីក៏មានច្រើនផងដែរ។ សម្ភារៈសំណង់សំខាន់ៗដែលត្រូវបានប្រើប្រាស់មានភាពខុសប្លែក និងពិសេសជាងរចនាបថមុនៗ ដែលបានរួមចំណែកយ៉ាងធំធេងដល់ភាពល្បីល្បាញនៃប្រាសាទនានា។ ថ្មភក់ពណ៌ផ្កាឈូក ថ្មនេះគឺជាសម្ភារៈសំខាន់បំផុត និងជា លក្ខណៈសម្គាល់ដ៏លេចធ្លោ នៃរចនាបថបន្ទាយស្រី។ ថ្មភក់ប្រភេទនេះមានពណ៌ស្រស់ស្អាតប្លែកពីគេ គឺពណ៌ផ្កាឈូកក្រហមស្រាល។ វាត្រូវបានប្រើប្រាស់សម្រាប់សាងសង់ តួប៉មប្រាសាទ គោបុរៈ ជញ្ជាំង ផ្តែរ សសរពេជ្រ និងគ្រប់ក្បាច់ចម្លាក់ ទាំងអស់។ គុណភាពរបស់វាគឺមានលក្ខណៈ ទន់ល្មើយងាយស្រួលឆ្លាក់ ប៉ុន្តែនៅពេលដែលវាស្ងួត និងត្រូវនឹងធាតុអាកាស វានឹងក្លាយទៅជា រឹងមាំ និងធន់។ លក្ខណៈពិសេសនេះហើយដែលអនុញ្ញាតឱ្យជាងចម្លាក់អាចឆ្លាក់ក្បាច់លម្អបានយ៉ាងល្អិតល្អន់ ជ្រៅ រស់រវើក និងហាក់ដូចជាមានចលនា ដែលពិបាករកបាននៅរចនាបថផ្សេង។ ជាពិសេសពីភាពល្អិតល្អន់នេះហើយដែលធ្វើឱ្យគេប្រៀបធៀបថាវាដូចជាចម្លាក់នៅលើឈើ។ នៅពេលត្រូវពន្លឺព្រះអាទិត្យ ថ្មភក់នេះរឹតតែបញ្ចេញនូវពណ៌ផ្កាឈូកដ៏ស្រស់ស្អាតមួយកម្រិតទៀត។ ទោះបីជាថ្មភក់ជាសម្ភារៈសំខាន់ក៏ដោយ ឥដ្ឋ នៅតែត្រូវបានប្រើប្រាស់ផងដែរ។ ជាទូទៅ ឥដ្ឋត្រូវបានប្រើសម្រាប់សាងសង់ផ្នែកខ្លះដែលមិនត្រូវការក្បាច់ចម្លាក់លម្អិតខ្លាំងដូចជា ជញ្ជាំងកំពែងខាងក្រៅ ខ្លះ ឬ អគារបន្ទាប់បន្សំ ដែលមិនមែនជាតួប្រាសាទគោល។ ថ្មបាយក្រៀម ក៏ត្រូវបានប្រើប្រាស់យ៉ាងច្រើនសម្បូរបែបក្នុងរចនាបថនេះដែរ។ វាជាប្រភេទថ្មដែលមានពណ៌ក្រហមត្នោត ងាយស្រួលកាត់ ហើយត្រូវបានប្រើប្រាស់ជាចម្បងសម្រាប់ គ្រឹះប្រាសាទ ជញ្ជាំងកំពែងខាងក្រៅ ឬផ្លូវដើរ ជាដើម ដែលទាមទារភាពរឹងមាំ និងធន់ ប៉ុន្តែមិនត្រូវការចម្លាក់លម្អិត។ ការរួមបញ្ចូលគ្នានៃ ថ្មភក់ពណ៌ផ្កាឈូក ជាសម្ភារៈចម្បងជាមួយនឹងការប្រើប្រាស់ឥដ្ឋ និងថ្មបាយក្រៀមសម្រាប់ផ្នែកបន្ទាប់បន្សំ បានធ្វើឱ្យប្រាសាទក្នុងរចនាបថបន្ទាយស្រីមានលក្ខណៈប្លែកពីគេ និងទទួលបានការកោតសរសើរយ៉ាងខ្លាំងពីពិភពលោក។ ប្លង់ និងទ្រង់ទ្រាយនៃប្រាសាទនានាក្នុងរចនាបថបន្ទាយស្រីមានលក្ខណៈពិសេស និងខុសប្លែកពីប្រាសាទធំៗដទៃទៀតក្នុងសម័យអង្គរ។ ទំហំប្រាសាទ ប្រាសាទក្នុងរចនាបថនេះមាន ទំហំតូចល្មម បើធៀបនឹងប្រាសាទមហិមាដទៃទៀតដូចជា អង្គរវត្ត ឬបាយ័ន។ ភាពតូចល្មមនេះហើយដែលអនុញ្ញាតឱ្យជាងចម្លាក់អាចលម្អក្បាច់បានយ៉ាងល្អិតល្អន់ និងផ្ចិតផ្ចង់បំផុតស្ទើរគ្រប់ផ្ទៃប្រាសាទ។ សម្រាប់រចនាសម្ព័ន្ធប្លង់ប្រាសាទជាធម្មតាត្រូវបានសាងសង់លើ ខឿនទាបៗ។ នៅជុំវិញប្រាសាទមានការរៀបចំ បរិវេណ ឬទីធ្លា ជាច្រើនជាន់ដែលព័ទ្ធជុំវិញតួប៉មកណ្តាល ហើយទីធ្លាទាំងនេះត្រូវបានបែងចែកដោយ កំពែង ជាច្រើនជាន់។ នៅតាមទិសនីមួយៗនៃកំពែង គេសង្កេតឃើញមាន គោបុរៈដែលជាក្លោងទ្វារចូលរាងជាអគារ គោបុរៈទាំងនេះក៏ត្រូវបានលម្អដោយក្បាច់ចម្លាក់យ៉ាងល្អវិចិត្រផងដែរ។ លក្ខណៈពិសេសមួយដែលគេសង្កេតឃើញក្នុងរចនាបថនេះ គឺការប្រើប្រាស់ ជញ្ជាំងទ្រនាប់។ ជញ្ជាំងទ្រនាប់ គឺជាផ្នែកមួយនៃជញ្ជាំងដែលលយចេញមកក្រៅ សម្រាប់ជួយ ទ្រទ្រង់ជញ្ជាំង ឬរចនាសម្ព័ន្ធប្រាសាទឱ្យរឹងមាំ។ ក្រៅពីមុខងារទ្រទ្រង់ ជញ្ជាំងទ្រនាប់ ក៏ត្រូវបានគេលម្អដោយ ក្បាច់ចម្លាក់ យ៉ាងល្អវិចិត្រផងដែរ ដែលបន្ថែមសោភ័ណភាពដល់រូបរាងប្រាសាទទាំងមូល។ រីឯបរិក្ខារប្រាសាទនៅក្នុងបរិវេណប្រាសាទ គេជារឿយៗឃើញមាន បរិក្ខារ ផ្សេងៗទៀតដូចជា បណ្ណាល័យ (ដែលជាអគារតូចៗសម្រាប់ទុកសៀវភៅ ឬឯកសារសាសនា)។ អគារបរិក្ខារទាំងនេះជារឿយៗត្រូវបានសាងសង់នៅ សងខាងផ្លូវចូល ឬនៅក្បែរតួប៉មប្រាសាទកណ្តាល។ តួប៉មប្រាសាទគោលមានរាងជា បួនជ្រុង ហើយត្រូវបានបំពាក់ដោយក្បាច់ចម្លាក់យ៉ាងល្អិតល្អន់ស្ទើរគ្រប់ផ្ទៃ។ ជារឿយៗ គេឃើញមាន ទ្វារក្លែងក្លាយ នៅលើជញ្ជាំងតួប៉មដែលមិនមែនជាច្រកចេញចូលពិតប្រាកដទេ។ ប្លង់ និងទ្រង់ទ្រាយនៃប្រាសាទក្នុងរចនាបថបន្ទាយស្រី បង្ហាញពីភាពច្នៃប្រឌិត និងការយកចិត្តទុកដាក់ខ្ពស់ទៅលើសិល្បៈលម្អិត បើទោះជាទំហំប្រាសាទមិនសូវធំក៏ដោយ។ ចំណែកជញ្ជាំងប្រាសាទភាគច្រើនត្រូវបានសាងសង់ដោយថ្មភក់ពណ៌ផ្កាឈូក។ ថ្មភក់ប្រភេទនេះមានលក្ខណៈពិសេសគឺ ទន់ល្មើយងាយស្រួលឆ្លាក់កាលនៅស្រស់ ប៉ុន្តែប្រែជារឹងមាំ និងធន់ទ្រាំនឹងអាកាសធាតុនៅពេលវាស្ងួត។ លក្ខណៈនេះហើយដែលអនុញ្ញាតឱ្យជាងចម្លាក់អាចឆ្លាក់ក្បាច់លម្អបានល្អិតល្អន់។ ទោះបីជាយ៉ាងនេះក្តី ឥដ្ឋ និងថ្មបាយក្រៀម ក៏នៅតែត្រូវបានប្រើប្រាស់ផងដែរសម្រាប់ផ្នែកខ្លះៗដូចជាជញ្ជាំងកំពែងខាងក្រៅ ឬអគារបន្ទាប់បន្សំ។ សម្រាប់់ការតុបតែងលម្អ អ្វីដែលធ្វើឱ្យជញ្ជាំងក្នុងរចនាបថបន្ទាយស្រីលេចធ្លោជាងគេ គឺ ភាពល្អិតល្អន់ ជ្រៅ រស់រវើក និងហាក់ដូចជាមានចលនា នៃក្បាច់ចម្លាក់របស់វា។ ក្បាច់ចម្លាក់ទាំងនេះរំលេចឡើងនូវរូប ទេវតា នាគរាជ រឿងទេវកថាក្នុងព្រហ្មញ្ញសាសនា លំនាំរុក្ខជាតិដ៏ស្មុគស្មាញ និងល្អិតល្អន់។ គេច្រើននិយាយថា ក្បាច់ចម្លាក់លើជញ្ជាំងបន្ទាយស្រីហាក់ដូចជាត្រូវបានឆ្លាក់នៅលើ ឈើ ដោយសារតែភាពរស់រវើក និងស្តើងរបស់វា បើធៀបនឹងការឆ្លាក់លើថ្ម។ ភាពធន់ និងសោភ័ណភាពនៃជញ្ជាំងប្រាសាទ ជញ្ជាំងដែលសាងសង់ពីថ្មភក់ផ្កាឈូកនេះ មិនត្រឹមតែរឹងមាំ និងធន់ប៉ុណ្ណោះទេ។ ប៉ុន្តែវាថែមទាំងផ្តល់នូវ សោភ័ណភាពដ៏ស្រស់ស្អាត ផងដែរ ជាពិសេសនៅពេលវាត្រូវពន្លឺថ្ងៃ ដែលធ្វើឱ្យពណ៌ស៊ីជម្ពូរបស់ថ្មរឹតតែលេចធ្លោ។ ជញ្ជាំងប្រាសាទក្នុងរចនាបថបន្ទាយស្រី គឺជាភស្តុតាងដ៏រស់រវើកនៃភាពប៉ិនប្រសប់ និងទេពកោសល្យដ៏ខ្ពង់ខ្ពស់របស់ជាងចម្លាក់ខ្មែរបុរាណ។ ផ្នែកផ្តែរ គឺជាពាក្យខ្មែរដែលសំដៅទៅលើ ដុំថ្មភក់ដ៏វែងមួយផ្ទាំង ដែលគេដាក់ផ្ដេកពីលើមេទ្វារ ឬបង្អួច នៃប្រាសាទ ឬសំណង់បុរាណ។ មុខងាររចនាសម្ព័ន្ធ វាជា គ្រឿងទម្រង់ទម្ងន់ របស់ជញ្ជាំងផ្នែកខាងលើ ឬដំបូលដែលសង្កត់ពីលើមេទ្វារ ឬបង្អួច ដើម្បីការពារកុំឱ្យផ្នែកនោះបាក់ស្រុត។ មុខងារសិល្បៈ ផ្តែរក៏ជា ផ្ទាំងសិល្បៈដ៏សំខាន់សម្រាប់ឆ្លាក់ក្បាច់លម្អរូបក្បាលសត្វ និងរូបផ្សេងៗ ផងដែរ។ តាមរយៈក្បាច់ចម្លាក់លើផ្តែរ គេអាចកំណត់បាននូវរចនាបថ និងសម័យកាលនៃប្រាសាទនីមួយៗ ព្រោះថាផ្តែរនីមួយៗច្រើនតែបង្ហាញពីលក្ខណៈសិល្បៈជាក់លាក់នៃយុគសម័យនោះ។ លក្ខណៈទូទៅនៃផ្តែរក្នុងសិល្បៈខ្មែរ (ពិសេសក្នុងរចនាបថបន្ទាយស្រី) ដែលងាយស្រួលក្នុងការកំណត់ពីសម័យកាល។ សម្ភារៈ ផ្តែរស្ទើរតែទាំងអស់ត្រូវបានឆ្លាក់ពី ថ្មភក់ ពិសេសក្នុងរចនាបថបន្ទាយស្រី គឺប្រើថ្មភក់ពណ៌ផ្កាឈូក។ ទីតាំង តែងស្ថិតនៅពីលើមេទ្វារចូលប្រាសាទ គោបុរៈ ឬបង្អួច។ ក្បាច់ចម្លាក់នៃផ្ដែរ ជារឿយៗមាន កងធំ នៅចំកណ្ដាលផ្តែរ (ជាលក្ខណៈទូទៅពីសម័យមុនអង្គរ) ដែលអាចមានរូបទេវតា រូបអាទិទេព ឬនិមិត្តសញ្ញាសាសនាផ្សេងៗនៅខាងក្នុង។ នៅសងខាងកងធំ គេឃើញមាន ក្បាច់កម្រងផ្កា ឬរំយោលស្លឹកឈើ ដែលធ្លាក់ចុះមកក្រោម ក្បាច់ស្លឹកឈើទាំងនេះមានលក្ខណៈវិវត្តន៍ពីមួយសម័យទៅមួយសម័យ។ នៅផ្នែកចុងសងខាងនៃផ្តែរ ជារឿយៗមានឆ្លាក់រូប ក្បាលហង្ស មករ កាលា ឬសត្វទេពដទៃទៀត ដែលហាក់ដូចជាបញ្ចេញក្បាច់កម្រងផ្កា ឬរំយោលស្លឹកឈើចេញពីមាត់។ ប្រធានបទចម្លាក់នៅលើផ្តែរមានលក្ខណៈសម្បូរបែប ដូចជា ឈុតឆាកក្នុងរឿងទេវកថា រូបអាទិទេព ក្បាច់រុក្ខជាតិ និងសត្វ។ ផ្តែរក្នុងរចនាបថបន្ទាយស្រី ត្រូវបានគេចាត់ទុកថាជា ស្នាដៃដ៏វិសេសវិសាលបំផុត មួយក្នុងចំណោមផ្តែរទាំងអស់នៃសិល្បៈខ្មែរ។ ក្បាច់ចម្លាក់នៅលើផ្តែរមានលក្ខណៈ ល្អិតល្អន់ ជ្រៅ រស់រវើក និងហាក់ដូចជាមានចលនា ដោយសារតែគុណភាពពិសេសរបស់ថ្មភក់ពណ៌ផ្កាឈូកដែលងាយស្រួលឆ្លាក់ណាស់។ និយាយឱ្យសាមញ្ញ ផ្តែរ គឺប្រៀបបាននឹង "ផ្ទាំងគំនូរ" មួយផ្ទាំងនៅលើទ្វារប្រាសាទ ដែលមិនត្រឹមតែទ្រទម្ងន់ប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីភាពប៉ិនប្រសប់ និងទេពកោសល្យសិល្បៈរបស់បុព្វបុរសខ្មែរផងដែរ។ សសរពេជ្រ គឺជាសសរតូចៗដែលគេប្រើសម្រាប់ដាក់ អមសងខាងមេទ្វារ ឬបង្អួច នៃប្រាសាទ ឬសំណង់បុរាណខ្មែរ វាមានតួនាទីសំខាន់ទាំងផ្នែករចនាសម្ព័ន្ធ និងផ្នែកសិល្បៈ។ មុខងារសរសពេជ្រទ្រទ្រង់រចនាសម្ព័ន្ធ សសរពេជ្រជួយទ្រទ្រង់ ផ្តែរដែលស្ថិតនៅពីលើមេទ្វារ ឬបង្អួច ព្រមទាំងទម្ងន់ជញ្ជាំងផ្នែកខាងលើ។ សសរពេជ្រ គឺជាផ្ទាំងសម្រាប់ឆ្លាក់ក្បាច់លម្អយ៉ាងល្អវិចិត្រ ដែលជួយបង្កើនសោភ័ណភាព និងភាពរុងរឿងនៃច្រកចូលប្រាសាទ។ លក្ខណៈទូទៅក្នុងសិល្បៈខ្មែរ (ពិសេសក្នុងរចនាបថបន្ទាយស្រី) សសរពេជ្រភាគច្រើនត្រូវបានឆ្លាក់ពី ថ្មភក់។ ក្នុងរចនាបថបន្ទាយស្រី គឺប្រើថ្មភក់ពណ៌ផ្កាឈូកដែលអនុញ្ញាតឱ្យឆ្លាក់ក្បាច់បានល្អិតល្អន់បំផុត។ នៅក្នុងរចនាបថដំបូងៗនៃសម័យមុនអង្គរ សសរពេជ្រមានរាងមូល។ រីឯក្នុងរចនាបថបន្ទាយស្រីវិញ សសរពេជ្រអាចមាន រាងមូល ឬរាងជ្រុង (៨ ជ្រុង) ដែលជាការវិវត្តន៍ថ្មី។ ការតុបតែងលម្អ នៅលើតួសសរពេជ្រ គេតែងតែឃើញមាន ក្បាច់កងជាច្រើនជាន់ ដែលត្រូវបានឆ្លាក់យ៉ាងល្អិតល្អន់។ នៅផ្នែក គល់ និងក្បាលសសរ ត្រូវបានលម្អដោយ ក្បាច់ត្របកឈូក ឬ ក្បាច់ផ្កាចន្ទន៍ (រាងដូចផ្កាចន្ទន៍រីក) ដែលមានភាពរស់រវើក និងប្រណិត។ ក្បាច់ទាំងនេះតែងមានភាពស៊ីសង្វាក់គ្នាជាមួយក្បាច់នៅលើផ្តែរ ជួនកាលក៏មានចម្លាក់តូចៗផ្សេងទៀតដូចជា រូបទេវតាអង្គុយ ឬក្បាច់ធរណីមាត្របញ្ចូលគ្នាផងដែរ។ សសរពេជ្របានឆ្លុះបញ្ចាំងពីភាពប៉ិនប្រសប់របស់ជាងចម្លាក់ខ្មែរ ក្នុងការបង្កើតសិល្បៈដ៏ល្អិតល្អន់លើផ្ទៃតូចចង្អៀត។ វាជាធាតុផ្សំមួយដែលជួយកំណត់អត្តសញ្ញាណរចនាបថនីមួយៗ និងបង្ហាញពីការវិវត្តន៍បច្ចេកទេសចម្លាក់ថ្មពីមួយសម័យទៅមួយសម័យ។ រូបបដិមាក្នុងរចនាបថបន្ទាយស្រីត្រូវបានគេចាត់ទុកថាជាស្នាដៃដ៏វិសេសវិសាល និងបង្ហាញពីភាពច្នៃប្រឌិតខ្ពស់របស់សិល្បករខ្មែរ។ រូបបដិមាភាគច្រើនត្រូវបានឆ្លាក់ពី ថ្មភក់ពណ៌ផ្កាឈូកដែលជាថ្មពិសេសនៃរចនាបថនេះ ហើយក៏មានការប្រើប្រាស់ សំរឹទ្ធិ សម្រាប់បដិមាតូចៗ ឬវត្ថុបូជាមួយចំនួនដែរ។ លក្ខណៈរូបរាង និងមាឌ រូបបដិមាក្នុងរចនាបថនេះមាន មាឌតូចល្មម បើធៀបនឹងរចនាបថក្រោយៗ តែមានភាពសមស្របតាមសមាមាត្ររបស់មនុស្ស។ នេះអនុញ្ញាតឱ្យសិល្បករផ្តោតលើភាពល្អិតល្អន់ ដងខ្លួនមានភាព ទន់ភ្លន់ និងរស់រវើក ខុសពីភាពរឹងម៉ាំនៃសម័យមុនៗ។ ទឹកមុខ និងការបញ្ចេញអារម្មណ៍បង្ហាញពី ស្នាមញញឹមដ៏ស្រទន់ និងមានភាពស្ងប់ស្ងាត់។ នេះជាលក្ខណៈលេចធ្លោមួយនៃរចនាបថបន្ទាយស្រី ដែលធ្វើឱ្យរូបបដិមាមានជីវិត។ ភ្នែកជារឿយៗត្រូវបានឆ្លាក់ក្នុងលក្ខណៈ បិទ ឬមើលចុះក្រោម បង្ហាញពីការស្មឹងស្មាត ឬសមាធិ។ សម្លៀកបំពាក់មានភាព ស្តើង រស់រវើក និងហាក់ដូចជាជាប់នឹងដងខ្លួន។ គេអាចមើលឃើញរូបរាងដងខ្លួនតាមរយៈសម្លៀកបំពាក់ ដោយមានការឆ្លាក់ ផ្នត់សម្លៀកបំពាក់ យ៉ាងល្អិតល្អន់ និងមានសោភ័ណភាព។ គ្រឿងអលង្ការត្រូវបានឆ្លាក់ តិចតួច និងសាមញ្ញ ជាងរចនាបថក្រោយៗ ប៉ុន្តែមានភាពស៊ីគ្នាជាមួយនឹងសម្លៀកបំពាក់។ ភាគច្រើនជារូប អាទិទេពក្នុងព្រហ្មញ្ញសាសនា (ព្រះសិវៈ ព្រះវិស្ណុ) ដោយសារប្រាសាទបន្ទាយស្រីឧទ្ទិសដល់ព្រះឥសូរ (ព្រះសិវៈ)។ មិនតែប៉ុណ្ណោះ ជាងចម្លាក់សិលាចារបស់ខ្មែរបុរាណក៏បានឆ្លាក់រូបរាងទេពអប្សរ និងទេវតាច្រើនអង្គយ៉ាងស្រស់ស្អាត និងស្និទស្នាលលើជញ្ជាំងប្រាសាទ។ រូបបដិមាក្នុងរចនាបថបន្ទាយស្រីបានតំណាងឱ្យ កំពូលនៃសិល្បៈចម្លាក់ថ្ម របស់ខ្មែរ ដែលបង្ហាញពីភាពប្រណិត ភាពរស់រវើក និងភាពទន់ភ្លន់នៃសិល្បៈបុរាណ។ ប្រាសាទបន្ទាយស្រី (ខេត្តសៀមរាប) គឺជាគំរូដ៏ល្អឥតខ្ចោះបំផុតសម្រាប់រចនាបថនេះ ដែលបង្ហាញនូវលក្ខណៈពិសេសខាងលើបានយ៉ាងច្បាស់លាស់។ ប្រាសាទនេះត្រូវបានកសាងដោយព្រាហ្មណ៍យជ្ញវរាហៈ ជាទីសក្ការៈបូជាថ្វាយព្រះឥសូរ។ រចនាបថបន្ទាយស្រីបានតំណាងឱ្យភាពច្នៃប្រឌិត និងភាពល្អឯករបស់សិល្បករខ្មែរក្នុងការឆ្លាក់ថ្មភក់ ដែលបានបន្សល់ទុកនូវស្នាដៃសិល្បៈដ៏អស្ចារ្យសម្រាប់មនុស្សជំនាន់ក្រោយ។